ជីវិតប្រចាំថ្ងៃរបស់អ្នកនេសាទនៅភូមិបណ្តែតទឹកគឺជារង្វិលជុំនៃការងារដ៏មមាញឹក ការតស៊ូនឹងធម្មជាតិ និងការពឹងផ្អែកលើធនធានជលផល។ ពេលវេលារបស់ពួកគាត់ត្រូវបានបែងចែកយ៉ាងច្បាស់លាស់ទៅតាមសកម្មភាពនេសាទនិងការថែទាំឧបករណ៍ដែលជាគន្លឹះនៃជីវភាព។ ថ្ងៃថ្មីសម្រាប់អ្នកនេសាទនៅភូមិបណ្តែតទឹកតែងតែចាប់ផ្តើមតាំងពីយប់រំលងអធ្រាត្រ ឬព្រលឹមស្រាងៗ មុនពេលព្រះអាទិត្យរះមកម្ល៉េះ។ នេះជាពេលវេលាដ៏សំខាន់មួយ ព្រោះជាពេលដែលត្រីនៅមានសកម្មភាពក្នុងការស្វែងរកចំណី ដែលបង្កើនឱកាសក្នុងការនេសាទបានច្រើន។ សម្រាប់អ្នកនេសាទនៅភូមិបណ្តែតទឹក ថ្ងៃថ្មីចាប់ផ្តើមលឿនជាងមនុស្សទូទៅ។ ពួកគាត់ភាគច្រើនក្រោកពីដំណេកតាំងពីម៉ោង ៤ ឬ ៥ ព្រឹក ដែលជាពេលដែលមេឃនៅងងឹតស្រាងៗ។ បន្ទាប់ពីក្រោកភ្លាម ពួកគាត់ចាប់ផ្តើមរៀបចំខ្លួនប្រាណដោយភាពស្ងៀមស្ងាត់។ ទង្វើនេះគឺដើម្បីមិនរំខានសមាជិកគ្រួសារដទៃដែលកំពុងគេងនៅឡើយ។ ភាពស្ងប់ស្ងាត់នាពេលព្រលឹមនេះ ក៏ផ្តល់ឱកាសឲ្យអ្នកនេសាទបានត្រៀមខ្លួនប្រាណ និងស្មារតីសម្រាប់កិច្ចការនេសាទដ៏មមាញឹកដែលនឹងមកដល់។ បន្ទាប់ពីភ្ញាក់ពីដំណេក ភារកិច្ចបន្ទាប់ និងជាការងារដ៏សំខាន់សម្រាប់អ្នកនេសាទ គឺការរៀបចំឧបករណ៍នេសាទ។ នេះជាទម្លាប់ប្រចាំថ្ងៃដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់។ ពួកគាត់ចាប់ផ្តើមពិនិត្យមើលឧបករណ៍នេសាទនីមួយៗដែលត្រូវប្រើប្រាស់នៅថ្ងៃនោះ រួមមាន សំណាញ់ អន្ទាក់ លប សន្ទូច ឬឧបករណ៍ផ្សេងៗទៀត។ ការពិនិត្យនេះគឺមានគោលបំណងដើម្បីមើលថា តើមានកន្លែងខូចខាតណាដែលត្រូវជួសជុលជាបន្ទាន់ដែរឬអត់។ ការជួសជុលតូចតាចមុនពេលចេញទៅនេសាទ អាចធានាបាននូវប្រសិទ្ធភាពនេសាទ និងជួយសន្សំសំចៃពេលវេលានៅពេលក្រោយ។ ជួនកាល ពួកគាត់ក៏រៀបចំនុយសម្រាប់ដាក់ក្នុងអន្ទាក់ ឬសន្ទូចផងដែរ ដើម្បីបង្កើនឱកាសចាប់ត្រី។ មុនពេលចេញដំណើរទៅនេសាទនាពេលព្រលឹមស្រាងៗ ជួនកាលភរិយា ឬម្តាយរបស់ពួកគេនឹងរៀបចំអាហារសម្រន់ស្រាលៗមួយពេលសម្រាប់អ្នកនេសាទ។ នេះជាទង្វើដ៏កក់ក្តៅដែលបង្ហាញពីការយកចិត្តទុកដាក់ក្នុងគ្រួសារ។ អាហារទាំងនោះអាចជាបាយត្រីអាំងមួយចានតូច ឬនំចំណីស្រាលៗ។ គោលបំណងសំខាន់នៃអាហារសម្រន់នេះ គឺដើម្បីផ្ដល់ថាមពលចាំបាច់សម្រាប់កម្លាំងពលកម្មដ៏លំបាកដែលត្រូវប្រឈមនៅពេលព្រឹកព្រលឹម។ ការទទួលទានអាហារនេះជួយឲ្យអ្នកនេសាទមានកម្លាំងគ្រប់គ្រាន់ដើម្បីបំពេញការងារដំបូងរបស់ថ្ងៃប្រកបដោយប្រសិទ្ធភាព។ បន្ទាប់ពីការរៀបចំខ្លួនប្រាណ និងឧបករណ៍រួចរាល់ អ្នកនេសាទនៅភូមិបណ្តែតទឹកក៏ចាប់ផ្តើមសកម្មភាពនេសាទដ៏សំខាន់របស់ពួកគេនៅពេលព្រឹកព្រលឹម។ ពួកគាត់អាចចែវទូកតូចៗ ឬបើកទូកដែលមានម៉ាស៊ីន ចេញពីផ្ទះបណ្តែតទឹករបស់ខ្លួន។ តំបន់នេសាទទាំងនេះមានលក្ខណៈផ្សេងៗគ្នា ខ្លះជាកន្លែងដែលពួកគេបានដាក់ឧបករណ៍នេសាទពីយប់មុន ដូចជាអន្ទាក់ឬសំណាញ់ជាដើម។ ខ្លះទៀតជាតំបន់ថ្មីដែលពួកគេយល់ថាអាចមានត្រីច្រើន ដោយផ្អែកលើបទពិសោធន៍និងសញ្ញាធម្មជាតិ។ ការធ្វើដំណើរនៅពេលព្រលឹមស្រាងៗនេះច្រើនតែប្រព្រឹត្តទៅដោយភាពស្ងៀមស្ងាត់បំផុតនៅលើផ្ទៃទឹកដែលនៅតែស្រឡះ។ នេះជាពេលវេលាដ៏សែនស្ងប់ស្ងាត់ មុនពេលការរំខានពីសកម្មភាពប្រចាំថ្ងៃផ្សេងៗនៅលើផ្ទៃទឹកចាប់ផ្តើម។ បន្ទាប់ពីការធ្វើដំណើរទៅដល់តំបន់នេសាទ ដំណាក់កាលបន្ទាប់គឺជាពេលវេលាដែលអ្នកនេសាទទន្ទឹងរង់ចាំបំផុត ការដោះយកផលនេសាទ។ ពួកគាត់នឹងទៅពិនិត្យមើលអន្ទាក់ ឬសំណាញ់ដែលពួកគេបានដាក់កាលពីយប់ ឬល្ងាចមុន។ គោលបំណងគឺដើម្បីដោះយកត្រីដែលជាប់ដោយប្រុងប្រយ័ត្ន។ ការងារនេះតម្រូវឲ្យមានភាពប៉ិនប្រសប់និងការអត់ធ្មត់ ព្រោះការដោះត្រីត្រូវធ្វើដោយប្រុងប្រយ័ត្នបំផុតដើម្បីកុំឲ្យខូចត្រី ឬរបូតចេញពីសំណាញ់។ ភាពប្រុងប្រយ័ត្ននេះគឺសំខាន់ណាស់ដើម្បីរក្សាគុណភាពត្រីសម្រាប់លក់នៅលើទីផ្សារ។ ក្រៅពីការដោះត្រីពីអន្ទាក់ឬសំណាញ់ធំៗ អ្នកនេសាទក៏អាចបន្តសកម្មភាពនេសាទរបស់ពួកគេដោយប្រើប្រាស់វិធីសាស្ត្រចម្រុះផ្សេងៗទៀតផងដែរ។ នេះបង្ហាញពីភាពប៉ិនប្រសប់និងការបត់បែនរបស់ពួកគេក្នុងការស្វែងរកត្រី។ ពួកគាត់អាចនេសាទដោយដៃផ្ទាល់ដោយប្រើឧបករណ៍ប្រពៃណីដូចជាច្បូកឬអង្រុតតាមមាត់ទឹក ឬកៀកច្រាំងដែលមានរុក្ខជាតិទឹកដុះក្រាស់ៗ។ ម្យ៉ាងវិញទៀត ពួកគាត់ក៏ប្រើប្រាស់ឧបករណ៍ផ្សេងៗទៀតដែលមានទំហំតូចជាងសម្រាប់ការនេសាទជាក់លាក់តាមប្រភេទត្រី ឬតំបន់ ដូចជា សន្ទូច សម្រាប់ចាប់ត្រីដែលស៊ីនុយ។ បង់សំណាញ់តូចៗ សម្រាប់ចាប់ត្រីតូចៗដែលហែលជាហ្វូងនៅក្បែរៗ។ លបតូចៗ សម្រាប់ចាប់ត្រីដែលចូលចិត្តលាក់ខ្លួននៅតាមគុម្ពោតទឹក។ ការជ្រើសរើសវិធីសាស្ត្រនេសាទទាំងនេះគឺអាស្រ័យលើចំណូលចិត្តនិងបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនេសាទ ក៏ដូចជាលក្ខខណ្ឌនៃតំបន់ទឹករាក់ដែលពួកគាត់កំពុងនេសាទ។ បន្ទាប់ពីការនេសាទនៅពេលព្រលឹម អ្នកនេសាទនឹងចាប់ផ្ដើមវិលត្រឡប់មកផ្ទះវិញ។ ប្រហែលម៉ោង ៨ ឬ ៩ ព្រឹក ពួកគាត់នឹងត្រឡប់មកផ្ទះវិញជាមួយនឹងត្រីដែលចាប់បានសម្រាប់លើកទីមួយប្រចាំថ្ងៃ។ ត្រីទាំងនោះនឹងត្រូវបានដឹកជញ្ជូនចូលផ្ទះដោយប្រុងប្រយ័ត្ន ដើម្បីបន្តទៅដំណាក់កាលបន្ទាប់ គឺការរៀបចំសម្រាប់លក់នៅទីផ្សារឬឈ្មួញកណ្តាល ឬមួយផ្នែកសម្រាប់បរិភោគក្នុងគ្រួសារ។ ត្រីដែលចាប់បានត្រូវបានរៀបចំជាប្រភេទៗដោយប្រុងប្រយ័ត្ន ទៅតាមទំហំ ឬប្រភេទត្រីនីមួយៗ។ ការបែងចែកនេះជួយសម្រួលដល់ការលក់ និងកំណត់តម្លៃ។ បន្ទាប់មក គេនឹងលាងសម្អាតត្រីយ៉ាងហ្មត់ចត់ពីភក់ ឬស្លែដែលជាប់មកពីក្នុងទឹក ដើម្បីធានាអនាម័យ និងគុណភាពត្រី។ ពួកគាត់អាចលក់ឲ្យឈ្មួញកណ្តាលដែលជិះទូកដើរទិញដល់ផ្ទះផ្ទាល់តែម្ដង ឬលក់ផ្ទាល់ឲ្យអ្នកស្រុកដែលមកទិញនៅឯផ្ទះរបស់ពួកគាត់។ ក្រៅពីការលក់ ត្រីខ្លះក៏ត្រូវបានរក្សាទុកសម្រាប់បរិភោគក្នុងគ្រួសារផងដែរ ដែលជាប្រភពអាហារសំខាន់ប្រចាំថ្ងៃរបស់ពួកគាត់។ បន្ទាប់ពីបានលក់ត្រីដែលចាប់បាននៅពេលព្រឹក មួយផ្នែកធំនៃពេលថ្ងៃរបស់អ្នកនេសាទត្រូវបានចំណាយទៅលើការងារដ៏សំខាន់មួយទៀត គឺការជួសជុលឧបករណ៍នេសាទ។ នេះមិនមែនជាការងារងាយស្រួលនោះទេ ព្រោះវាទាមទារនូវភាពអត់ធ្មត់ និងជំនាញខ្ពស់។ ពួកគាត់នឹងពិនិត្យ និងជួសជុល សំណាញ់ ដេរកន្លែងដែលដាច់ ឬរហែកដោយសារជាប់មែកឈើ ថ្ម ឬកម្លាំងត្រី។ គោលបំណងនៃការជួសជុលនេះគឺដើម្បីធានាថាឧបករណ៍ទាំងអស់ត្រៀមរួចរាល់សម្រាប់ប្រើប្រាស់បន្តនៅពេលល្ងាច ឬសម្រាប់វដ្ដនេសាទនៅថ្ងៃបន្ទាប់។ ការថែទាំ និងជួសជុលជាប្រចាំនេះ ជួយពន្យារអាយុកាលឧបករណ៍ និងកាត់បន្ថយការចំណាយលើការទិញឧបករណ៍ថ្មី។ បន្ទាប់ពីបំពេញការងារដ៏មមាញឹកនៃការរៀបចំ និងលក់ត្រី រួមទាំងការជួសជុលឧបករណ៍នេសាទរួចរាល់ អ្នកនេសាទនឹងឆ្លៀតពេលសម្រាកបន្តិច។ ក្នុងអំឡុងពេលនេះ ពួកគាត់នឹងបរិភោគអាហារថ្ងៃត្រង់ដែលបានរៀបចំដោយសមាជិកគ្រួសារ។ ជួនកាល ពួកគាត់ក៏អាចគេងបន្តិចដែរ បន្ទាប់ពីភាពនឿយហត់ដែលបាត់បង់ដោយសារការក្រោកពីព្រលឹម និងការងារពេញមួយព្រឹក។ ការសម្រាកដ៏ខ្លីនេះគឺចាំបាច់ណាស់ ដើម្បីឲ្យអ្នកនេសាទមានកម្លាំងគ្រប់គ្រាន់ក្នុងការត្រៀមខ្លួនសម្រាប់សកម្មភាពនេសាទនៅពេលរសៀល និងពេលយប់បន្តទៀត។ សម្រាប់អ្នកនេសាទនៅភូមិបណ្ដែតទឹក ពេលរសៀលមិនមែនជាពេលវេលាសម្រាប់សម្រាកយូរនោះទេ។ ផ្ទុយទៅវិញ នេះជាពេលវេលាដ៏សំខាន់សម្រាប់រៀបចំខ្លួនសម្រាប់សកម្មភាពនេសាទនៅពេលយប់ ដែលជាពេលដែលត្រីធំៗមួយចំនួនចេញរកស៊ី។ ក្នុងអំឡុងពេលរសៀល អ្នកនេសាទនៅភូមិបណ្ដែតទឹកចាប់ផ្ដើមត្រៀមខ្លួនសម្រាប់សកម្មភាពនេសាទនៅពេលយប់។ ទោះបីជាការងារនេសាទមានភាពមមាញឹកយ៉ាងណាក៏ដោយ អ្នកនេសាទនៅភូមិបណ្ដែតទឹកក៏មិនព្រងើយកន្តើយចំពោះភារកិច្ចក្នុងគ្រួសារដែរ។ ក្រៅពីការរៀបចំឧបករណ៍នេសាទ ពួកគាត់ក៏ជួយបំពេញការងារផ្ទះផ្សេងៗផងដែរ។ កិច្ចការទាំងនេះរួមមាន ការសម្អាតផ្ទះបណ្ដែតទឹក ការលាងចាន ការរៀបចំឥវ៉ាន់ និងការមើលថែទាំកូនៗ។ ពួកគេជួយរក្សាអនាម័យជុំវិញបរិវេណផ្ទះបណ្ដែតទឹករបស់ខ្លួន ដើម្បីធានាបរិស្ថានរស់នៅស្អាត និងល្អ។ ការលាងចាន នេះជាការងារដ៏សាមញ្ញមួយ ប៉ុន្តែមានសារៈសំខាន់ក្នុងការជួយសម្រួលការងារផ្ទះបាយរបស់ភរិយា។ ពួកគាត់ចូលរួមរៀបចំទុកដាក់សម្ភារៈប្រើប្រាស់ឲ្យមានរបៀបរៀបរយក្នុងផ្ទះ ដើម្បីងាយស្រួលប្រើប្រាស់និងរក្សាសណ្ដាប់ធ្នាប់។ ការមើលថែទាំកូនៗ នេះជាផ្នែកមួយដ៏សំខាន់ក្នុងការចំណាយពេលជាមួយកូនៗ និងជួយថែរក្សាពួកគេ ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះគ្រួសារ។ ការចូលរួមរបស់ពួកគេក្នុងកិច្ចការទាំងនេះជួយសម្រាលបន្ទុករបស់ភរិយាបានយ៉ាងច្រើន និងធានាថាកិច្ចការផ្ទះប្រចាំថ្ងៃត្រូវបានបំពេញបានល្អ ទោះបីជាគ្រួសារទាំងមូលមានការងារនឿយហត់ និងមមាញឹកយ៉ាងណាក៏ដោយ។ នេះបង្ហាញពីការសហការ និងភាពស្មើគ្នាដែលកើតមានក្នុងជីវភាពគ្រួសារអ្នកនេសាទ។ បន្ទាប់ពីការងារដ៏មមាញឹកពេញមួយថ្ងៃ ថ្ងៃរបស់អ្នកនេសាទនៅភូមិបណ្តែតទឹកនឹងឈានដល់ទីបញ្ចប់នៅពេលល្ងាចរហូតដល់យប់ជ្រៅ។ ពេលល្ងាចគឺជាពេលវេលាដ៏សំខាន់ និងមានតម្លៃសម្រាប់គ្រួសារអ្នកនេសាទ។ បន្ទាប់ពីការងារនឿយហត់ពេញមួយថ្ងៃ ពួកគាត់នឹងបរិភោគអាហារពេលល្ងាចជុំគ្រួសារ។ នេះមិនត្រឹមតែជាពេលវេលាសម្រាប់បំពេញកម្លាំងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពេលវេលាដ៏កក់ក្តៅដែលសមាជិកគ្រួសារអាចជួបជុំគ្នា។ ពួកគេអាចចែករំលែករឿងរ៉ាវដែលបានជួបប្រទះក្នុងថ្ងៃនីមួយៗ និងជាឱកាសដ៏ល្អដើម្បីពង្រឹងចំណងមិត្តភាព និងភាពស្និទ្ធស្នាលក្នុងគ្រួសារ។ អាហារពេលល្ងាចជុំគ្នាជួយបន្ធូរភាពតានតឹង និងផ្តល់ភាពកក់ក្តៅមុនពេលចូលគេង។ ទោះបីជាថ្ងៃបានបញ្ចប់ ហើយមនុស្សទូទៅចូលសម្រាកក៏ដោយ ក៏អ្នកនេសាទមួយចំនួននៅតែបន្តសកម្មភាពនេសាទនៅពេលយប់។ នេះជាទម្លាប់មួយដែលតម្រូវឲ្យមានការលះបង់ និងភាពប្រុងប្រយ័ត្នខ្ពស់។ ជាពិសេស អ្នកនេសាទដែលរំពឹងចាប់ត្រីប្រភេទធំៗ ឬមានទម្លាប់ដាក់អន្ទាក់ឲ្យជាប់ត្រីនៅពេលយប់ នឹងចេញទៅនេសាទម្តងទៀតនៅពេលដែលមេឃងងឹត។ ការនេសាទពេលយប់នេះតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាងពេលថ្ងៃ ដោយសារតែភាពងងឹតអាចបង្កហានិភ័យខ្ពស់ដូចជាការបុកទង្គិច វង្វេងផ្លូវ ឬគ្រោះថ្នាក់ផ្សេងៗនៅលើផ្ទៃទឹក។ ចុងក្រោយ បន្ទាប់ពីការងារដ៏នឿយហត់ពេញមួយថ្ងៃចាប់ពីព្រលឹមស្រាងៗរហូតដល់ពេលយប់ជ្រៅ ពួកគាត់នឹងចូលសម្រាក។ ការគេងគឺសំខាន់ណាស់សម្រាប់អ្នកនេសាទ។ វាជួយស្តារកម្លាំងដែលបានបាត់បង់ពីសកម្មភាពនេសាទនិងការងារផ្សេងៗពេញមួយថ្ងៃ។ ជាងនេះទៅទៀត ការសម្រាកគ្រប់គ្រាន់ក៏ជួយឲ្យពួកគាត់ត្រៀមខ្លួនសម្រាប់ថ្ងៃបន្ទាប់ដែលពោរពេញទៅដោយសកម្មភាពដដែលៗក្នុងវដ្តជីវិតជាអ្នកនេសាទ។ ជីវិតប្រចាំថ្ងៃរបស់ពួកគេពិតជាភស្តុតាងនៃការតស៊ូនិងការប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់ចំពោះអាជីពរបស់ខ្លួន។